វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យមានសមត្ថភាព។ ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូគឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការលើកកម្ពស់គុណភាពនៃការអប់រំនៅតាមសាលារៀន។ រាជរដ្ឋាភិបាលបានកំណត់យកការផ្លាស់ប្តូរប្រព័ន្ធបណ្តុះបណ្តាលពីដប់ពីរដកពីរទៅជាដប់ពីរដកបួនដើម្បីពង្រឹងមូលដ្ឋានគ្រឹះ។ ការផ្លាស់ប្តូរនេះតម្រូវឱ្យគ្រូបង្រៀនចំណាយពេលសិក្សារយៈពេលបួនឆ្នាំពេញនៅក្នុងសាលាគរុកោសល្យមុននឹងចេញទៅបង្រៀនសិស្ស។ កម្រិតបរិញ្ញាបត្រគឺជាស្តង់ដារថ្មីមួយដែលជួយឱ្យគ្រូបង្រៀនជំនាន់ក្រោយមានចំណេះដឹងជ្រៅជ្រះទៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន។ ទំនើបកម្មសាលាគរុកោសល្យរាជធានីនិងខេត្តគឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីធានាបាននូវបរិយាកាសសិក្សាដែលមានស្តង់ដារខ្ពស់។ ការរៀបចំកម្មវិធីសិក្សាថ្មីសម្រាប់គរុសិស្សត្រូវផ្តោតសំខាន់ទៅលើការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែងក្នុងថ្នាក់។ ការធ្វើឱ្យប្រសើរឡើងនូវសម្ភារៈឧបទេសនិងមន្ទីរពិសោធន៍ក្នុងសាលាគរុកោសល្យជួយឱ្យការសិក្សាកាន់តែមានប្រសិទ្ធភាពខ្លាំង។ គ្រូឧទ្ទេសគ្រប់រូបត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលបន្ថែមដើម្បីឱ្យស្របតាមការវិវត្តថ្មីៗនៃបច្ចេកវិទ្យាអប់រំនៅក្នុងសកលលោក។ សាលាគរុកោសល្យត្រូវតែក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងច្នៃប្រឌិតថ្មីសម្រាប់វិធីសាស្ត្របង្រៀនដែលនាំមកនូវលទ្ធផលល្អប្រសើរ។ ការជ្រើសរើសបេក្ខជនឱ្យចូលរៀនក្នុងវិជ្ជាជីវៈគ្រូបង្រៀនត្រូវធ្វើឡើងដោយភាពតឹងរ៉ឹងនិងមានតម្លាភាពបំផុតដើម្បីជ្រើសអ្នកពូកែ។ ការបង្កើនសមត្ថភាពគ្រូបង្រៀននៅកម្រិតបឋមសិក្សាគឺជាចំណុចចាប់ផ្តើមដ៏រឹងមាំសម្រាប់កុមារកម្ពុជានៅទូទាំងប្រទេសជានិច្ច។ ការវិនិយោគលើវិទ្យាស្ថានបណ្តុះបណ្តាលគ្រូគឺជាការវិនិយោគលើអនាគតរបស់យុវជនខ្មែរគ្រប់រូបដែលចង់ចេះចង់ដឹងនិងចង់រៀន។ ការរៀបចំឱ្យមានបណ្ណាល័យឌីជីថលនៅក្នុងសាលាគរុកោសល្យជួយឱ្យគរុសិស្សអាចស្វែងរកឯកសារយោងបានកាន់ តែងាយស្រួលជាងមុន។ ការជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍រវាងសាលាគរុកោសល្យក្នុងស្រុកនិងក្រៅស្រុកនាំមកនូវគំនិតថ្មីៗក្នុងការអប់រំគ្រូ។ ការយកចិត្តទុកដាក់លើផ្នែកចិត្តវិទ្យានិងគរុកោសល្យទំនើបគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងកម្មវិធីបណ្តុះបណ្តាលថ្មី។ គ្រប់សាលាគរុកោសល្យត្រូវមានការគ្រប់គ្រងតាមបែបឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពការងារនិងការតាមដានការសិក្សារបស់គរុសិស្ស។ ការបង្កើតបរិយាកាសសិក្សាដែលជំរុញឱ្យមានការគិតបែបវិភាគគឺជាគោលដៅធំបំផុតមួយនៃកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។ ការផ្តល់ឱកាសឱ្យគរុសិស្សបានចុះអនុវត្តការបង្រៀននៅតាមសាលារៀនដាច់ស្រយាលជួយឱ្យពួកគាត់យល់ដឹងពីស្ថានភាពជាក់ស្តែង។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៃសាលាគរុកោសល្យគឺជាកត្តាចាំបាច់ដើម្បីឆ្លើយតបទៅនឹងចំនួនគរុសិស្សដែលកើនឡើងរាល់ឆ្នាំ។ ការប្រើប្រាស់ភាសាបរទេសក្នុងការសិក្សាស្រាវជ្រាវត្រូវបានលើកទឹកចិត្តដើម្បីឱ្យគ្រូបង្រៀនអាចអានឯកសារអន្តរជាតិបានទូលំទូលាយ។ ភាពជាដៃគូរវាងក្រសួងអប់រំនិងអង្គការដៃគូអភិវឌ្ឍន៍បានជួយជំរុញឱ្យការកែទម្រង់សាលាគរុកោសល្យដើរទៅមុខយ៉ាងលឿនបំផុត។ គ្រូបង្រៀនដែលឆ្លងកាត់ការបណ្តុះបណ្តាលតាមប្រព័ន្ធថ្មីនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំថ្នាក់រៀនដោយភាពជឿជាក់ខ្ពស់។ ការរៀបចំឱ្យមានការប្រកួតប្រជែងស្នាដៃបង្រៀនក្នុងចំណោមគរុសិស្សជួយឱ្យពួកគាត់មានការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងជានិច្ច។ គរុសិស្សត្រូវតែយល់ដឹងពីសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពង់ខ្ពស់ដើម្បីក្លាយជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សនៅពេលអនាគតដ៏ខ្លី។ ការផ្តល់អាហារូបករណ៍ដល់សិស្សពូកែឱ្យចូលរៀនក្នុងវិជ្ជាជីវៈគ្រូបង្រៀនគឺជាការលើកកម្ពស់តម្លៃនៃគ្រូបង្រៀនក្នុងសង្គមជាតិ។ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូត្រូវតែមានប្រព័ន្ធវាយតម្លៃគុណភាពផ្ទៃក្នុងដើម្បីធានាថារាល់កម្មវិធីសិក្សាត្រូវបានអនុវត្តត្រឹមត្រូវ។ ការសហការរវាងសាកលវិទ្យាល័យនិងសាលាគរុកោសល្យជួយឱ្យការផ្ទេរចំណេះដឹងផ្នែកវិទ្យាសាស្ត្រកាន់តែមានភាពស៊ីសង្វាក់គ្នាខ្លាំង។ ការធ្វើកំណែទម្រង់នេះមិនត្រឹមតែផ្តោតលើបរិមាណគ្រូប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តោតខ្លាំងលើគុណភាពនិងសមត្ថភាពពិតប្រាកដ។ ការត្រៀមលក្ខណៈឱ្យបានល្អតាំងពីកម្រិតបណ្តុះបណ្តាលដំបូងនឹងជួយកាត់បន្ថយបញ្ហាខ្វះខាតសមត្ថភាពគ្រូនៅពេលចុះទៅបង្រៀន។ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណបានដាក់ចេញនូវផែនការច្បាស់លាស់សម្រាប់វិស័យបណ្តុះបណ្តាលគ្រូ។ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំគឺជាដំណើរការនៃការរៀនសូត្រពេញមួយជីវិតដែលគ្រូបង្រៀនគ្រប់រូបត្រូវតែអនុវត្តតាមឱ្យបាន។ ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំជួយឱ្យគ្រូបង្រៀនអាចរក្សានូវគុណភាពនៃការបង្រៀនរបស់ខ្លួនឱ្យស្របតាមស្តង់ដារជាតិជានិច្ច។ ការចូលរួមក្នុងសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលខ្លីៗជួយឱ្យគ្រូបង្រៀនទទួលបាននូវគំនិតថ្មីៗក្នុងការគ្រប់គ្រងថ្នាក់រៀនទំនើប។ គ្រូបង្រៀនត្រូវតែស្វែងយល់ពីវិធីសាស្ត្របង្រៀនបែបសកម្មដែលជំរុញឱ្យសិស្សមានការចូលរួមមតិនិងការពិភាក្សាក្នុងក្រុមការងារ។ ការតាមដានការវិវត្តនៃបច្ចេកវិទ្យាថ្មីៗគឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍវិជ្ជាជីវៈដើម្បីយកមកប្រើប្រាស់ក្នុងថ្នាក់រៀន។ ក្រេឌីតដែលទទួលបានពីការសិក្សាបន្ថែមនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការតម្លើងឋានន្តរស័ក្តិនិងតួនាទីរបស់គ្រូបង្រៀនម្នាក់ៗ។ ការចែករំលែកបទពិសោធន៍រវាងគ្រូបង្រៀននិងគ្រូបង្រៀនតាមរយៈសហគមន៍សិក្សាវិជ្ជាជីវៈជួយដោះស្រាយបញ្ហាប្រឈមក្នុងថ្នាក់។ គ្រូបង្រៀនម្នាក់ៗត្រូវមានផែនការអភិវឌ្ឍខ្លួនឯងច្បាស់លាស់ដើម្បីដឹងពីចំណុចខ្វះខាតដែលត្រូវបំពេញបន្ថែមឱ្យបានទាន់ពេល។ ការប្រើប្រាស់វេទិកាសិក្សាតាមប្រព័ន្ធអនឡាញជួយឱ្យគ្រូបង្រៀនអាចរៀនសូត្របានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលខ្លួនចង់។ ការអានសៀវភៅនិងឯកសារស្រាវជ្រាវថ្មីៗជួយឱ្យគ្រូបង្រៀនមានចំណេះដឹងទូលំទូលាយនិងអាចឆ្លើយសំណួរសិស្សបានយ៉ាងត្រឹមត្រូវ។ ការបណ្តុះបណ្តាលស្តីពីការអប់រំបរិយាបន្នជួយឱ្យគ្រូបង្រៀនអាចជួយដល់សិស្សដែលមានតម្រូវការពិសេសឱ្យរៀនបានដូចសិស្សឯទៀត។ ការយល់ដឹងពីបច្ចេកទេសវាយតម្លៃការសិក្សារបស់សិស្សតាមបែបថ្មីជួយឱ្យគ្រូអាចវាស់វែងចំណេះដឹងសិស្សបានកាន់តែសុក្រឹតភាព។ គ្រូបង្រៀនដែលមិនឈប់រៀនគឺជាគំរូដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សក្នុងការបណ្តុះទម្លាប់នៃការរៀនសូត្រពេញមួយជីវិតពិតប្រាកដ។ ការគាំទ្រពីនាយកសាលាក្នុងការបង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀនក្នុងការទៅរៀនបន្ថែមគឺជាកត្តាជំរុញទឹកចិត្តយ៉ាងខ្លាំង។ វគ្គបណ្តុះបណ្តាលស្តីពីការសរសេរកិច្ចតែងការបង្រៀនឱ្យមានលក្ខណៈវិទ្យាសាស្ត្រជួយឱ្យការបង្រៀនមានរបៀបរៀបរយនិងចំគោលដៅ។ ការអភិវឌ្ឍសមត្ថភាពផ្នែកភាសាអង់គ្លេសជួយឱ្យគ្រូបង្រៀនអាចចូលទៅកាន់ពិភពនៃធនធានអប់រំដ៏មហាសាល នៅលើបណ្តាញអ៊ីនធឺណិត។ ការរៀនពីវិធីសាស្ត្រដឹកនាំការពិសោធន៍វិទ្យាសាស្ត្រជួយឱ្យសិស្សានុសិស្សមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើមុខវិជ្ជាស្ទែម។ ការយល់ដឹងពីសុខភាពផ្លូវចិត្តរបស់សិស្សគឺជាប្រធានបទមួយដែលគ្រូបង្រៀនគួរតែសិក្សាបន្ថែមក្នុងយុគសម័យដ៏ស្មុគស្មាញនេះ។ ការបង្កើតបណ្តាញទំនាក់ទំនងរវាងគ្រូបង្រៀននៅតាមតំបន់ផ្សេងៗគ្នាជួយឱ្យមានការដោះដូរឯកសារបង្រៀននិងកិច្ចតែងការល្អៗ។ រដ្ឋបាលសាលារៀនត្រូវតែមានការលើកទឹកចិត្តដល់គ្រូបង្រៀនណាដែលខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងរហូតទទួលបានជោគជ័យខ្ពស់។ ការអភិវឌ្ឍវិជ្ជាជីវៈមិនមែនជាការបង្ខិតបង្ខំនោះទេតែវាគឺជាតម្រូវការចាំបាច់ដើម្បីរក្សាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូ។ ការយល់ដឹងពីការប្រើប្រាស់ទិន្នន័យដើម្បីកែលម្អការបង្រៀនគឺជាជំនាញថ្មីមួយដែលគ្រូបង្រៀនគ្រប់រូបគួរតែមាននៅក្នុងដៃ។ ការចូលរួមក្នុងសន្និសីទអប់រំថ្នាក់ជាតិជួយឱ្យគ្រូបង្រៀនយល់ដឹងពីចក្ខុវិស័យនិងគោលនយោបាយថ្មីៗរបស់ក្រសួងអប់រំជាតិ។ ការសិក្សាបន្ថែមលើជំនាញសតវត្សទីម្ភៃមួយជួយឱ្យគ្រូបង្រៀនអាចបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាពប្រកួតប្រជែងជាសកល។ គ្រូបង្រៀនដែលមានចំណេះដឹងខ្ពស់និងទាន់សម័យតែងតែទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស និងមាតាបិតា។ ការរៀនសូត្រពីរបៀបប្រើប្រាស់បណ្ណាល័យឌីជីថលជួយឱ្យគ្រូបង្រៀនអាចស្វែងរកមេរៀនបំប៉នបន្ថែមសម្រាប់សិស្សដែលរៀនខ្សោយ។ ការអភិវឌ្ឍវិជ្ជាជីវៈជួយឱ្យគ្រូបង្រៀនមានភាពបត់បែនខ្ពស់ក្នុងការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនឱ្យស្របតាមស្ថានភាពជាក់ស្តែង។ ការយល់ដឹងពីវប្បធម៌និងសីលធម៌ក្នុងតំបន់ជួយឱ្យគ្រូបង្រៀនអាចរស់នៅនិងបង្រៀនបានយ៉ាងសុខដុមរមនាជាមួយសហគមន៍ជុំវិញ។ ការប្តេជ្ញាចិត្តក្នុងការកែលម្អសមត្ថភាពជាប្រចាំគឺជាសញ្ញាណនៃគ្រូបង្រៀនអាជីពដែលមានមនសិការវិជ្ជាជីវៈខ្ពង់ខ្ពស់បំផុត។ គុណភាពនៃការអប់រំមិនអាចកើនឡើងហួសពីគុណភាពរបស់គ្រូបង្រៀនឡើយដូចនេះការអភិវឌ្ឍគ្រូគឺជាកិច្ចការអាទិភាពបំផុត។ សមត្ថភាពឌីជីថលគឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់គ្រូបង្រៀននៅក្នុងយុគសម័យបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើនខ្លាំង។ ការប្រើប្រាស់កុំព្យូទ័រនិងប្រព័ន្ធអ៊ីនធឺណិតក្នុងកិច្ចការបង្រៀនជួយឱ្យការផ្ទេរចំណេះដឹងកាន់តែមានភាពរស់រវើកនិងទាក់ទាញ។ គ្រូបង្រៀនត្រូវតែចេះរៀបចំបទបង្ហាញដោយប្រើប្រាស់កម្មវិធីទំនើបៗដើម្បីឱ្យសិស្សងាយយល់និងងាយចងចាំនូវរាល់ខ្លឹមសារមេរៀន។ ការបណ្តុះបណ្តាលលើការបង្រៀនតាមបែបចម្រុះជួយឱ្យការសិក្សានៅតែបន្តទៅមុខបានទោះបីជាមានការផ្អាកការសិក្សានៅសាលាក្តី។ ការប្រើប្រាស់ធនធានអប់រំឌីជីថលជួយឱ្យគ្រូបង្រៀនអាចពន្យល់ពីទ្រឹស្តីស្មុគស្មាញតាមរយៈរូបភាពនិងវីដេអូដែលមានស្រាប់។ គ្រូបង្រៀនត្រូវមានសមត្ថភាពក្នុងការវាយតម្លៃព័ត៌មាននៅលើបណ្តាញសង្គមមុននឹងយកមកចែករំលែកដល់សិស្សានុសិស្សក្នុងថ្នាក់។ ការយល់ដឹងពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតជួយឱ្យគ្រូបង្រៀនអាចការពារសិស្សពីការគំរាមកំហែងផ្សេងៗក្នុងពិភពឌីជីថល។ ការបង្កើតថ្នាក់រៀនតាមរយៈប្រព័ន្ធអនឡាញជួយឱ្យគ្រូបង្រៀនអាចផ្ញើកិច្ចការផ្ទះនិងតាមដានលទ្ធផលរបស់សិស្សបានយ៉ាងលឿន។ គ្រូបង្រៀនគ្រប់រូបគួរតែមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សាដើម្បីរក្សាទុកឯកសារបង្រៀនឱ្យមានរបៀបរៀបរយ។ ការបណ្តុះបណ្តាលផ្នែកឌីជីថលជួយឱ្យគ្រូបង្រៀនមិនមានភាពយឺតយ៉ាវជាងសិស្សានុសិស្សដែលជាអ្នកប្រើប្រាស់បច្ចេកវិទ្យាជានិច្ច។ ការប្រើប្រាស់ស្មាតហ្វូនជាឧបករណ៍ជំនួយការសិក្សាគឺជាវិធីសាស្ត្រថ្មីមួយដែលគ្រូបង្រៀនត្រូវចេះដឹកនាំឱ្យចំគោលដៅអប់រំ។ ការរៀនពីរបៀបស្វែងរកឯកសារតាមរយៈម៉ាស៊ីនស្វែងរកជួយឱ្យគ្រូបង្រៀនអាចធ្វើបច្ចុប្បន្នភាពមេរៀនរបស់ខ្លួនបានរៀងរាល់ថ្ងៃ។ ការប្រើប្រាស់ប្រព័ន្ធទិន្នន័យដើម្បីគ្រប់គ្រងវត្តមាននិងពិន្ទុសិស្សជួយកាត់បន្ថយពេលវេលាធ្វើការងាររដ្ឋបាលរបស់គ្រូបង្រៀន។ គ្រូបង្រៀនដែលមានសមត្ថភាពឌីជីថលខ្ពស់អាចបង្កើតមេរៀនដោយខ្លួនឯងនិងចែករំលែកទៅកាន់គ្រូបង្រៀនផ្សេងទៀតនៅ ទូទាំងប្រទេស។ ការលើកទឹកចិត្តឱ្យគ្រូបង្រៀនប្រើប្រាស់តេឡេក្រាមសម្រាប់ការប្រស្រ័យទាក់ទងជាមួយមាតាបិតាសិស្សជួយឱ្យការអប់រំកាន់តែជិតស្និទ្ធ។ ការយល់ដឹងពីបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំគឺជាចំណេះដឹងថ្មីដែលគ្រូបង្រៀនត្រូវស្វែងយល់ដើម្បីយកមកជួយដល់ការងារបង្រៀន។ ការរៀបចំមាតិកាអប់រំក្នុងទម្រង់ជាវីដេអូខ្លីៗជួយឱ្យសិស្សានុសិស្សអាចមើលឡើងវិញនូវចំណុចដែលខ្លួនមិនទាន់យល់ច្បាស់បាន។ ការប្រើប្រាស់ក្តារខៀនឆ្លាតវៃក្នុងថ្នាក់រៀនជួយឱ្យការបង្រៀនកាន់តែមានអន្តរកម្មនិងការចូលរួមពីសិស្សានុសិស្សកាន់តែច្រើន។ គ្រូបង្រៀនត្រូវតែមានសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជាគំរូដ៏ល្អដល់យុវជនជំនាន់ក្រោយក្នុងសង្គមជាតិ។ ការបង្រៀនសិស្សឱ្យចេះប្រើប្រាស់កម្មវិធីការិយាល័យគឺជាជំនាញមូលដ្ឋានដែលគ្រូបង្រៀនគ្រប់រូបត្រូវតែចេះនិងបង្រៀនបន្ត។ បច្ចេកវិទ្យាមិនមែនមកជំនួសកន្លែងគ្រូបង្រៀននោះទេប៉ុន្តែគ្រូដែលចេះបច្ចេកវិទ្យានឹងជំនួសគ្រូដែលមិនព្រមផ្លាស់ប្តូរខ្លួនឯង។ ការជំរុញឱ្យមានការបណ្តុះបណ្តាលឌីជីថលនៅតាមសាលារៀនដាច់ស្រយាលជួយកាត់បន្ថយគម្លាតចំណេះដឹងរវាងទីក្រុងនិងជនបទ។ គ្រូបង្រៀនត្រូវចេះរៀបចំកម្រងសំណួរតាមអនឡាញដើម្បីធ្វើតេស្តសមត្ថភាពសិស្សដោយមិនចាំបាច់ប្រើប្រាស់ក្រដាសច្រើនឡើយ។ ការយល់ដឹងពីកម្មវិធីជំនួយការបង្រៀនសម្រាប់មុខវិជ្ជាគណិតវិទ្យានិងវិទ្យាសាស្ត្រជួយឱ្យសិស្សងាយយល់នូវរូបមន្តពិបាកៗ។ ការប្រើប្រាស់អ៊ីមែលសម្រាប់ការទាក់ទងការងារផ្លូវការគឺជាជំនាញមួយដែលគ្រូបង្រៀនគ្រប់រូបត្រូវតែអនុវត្តឱ្យមានភាពស្ទាត់ជំនាញ។ គ្រូបង្រៀនត្រូវមានលទ្ធភាពក្នុងការរៀបចំផែនការបង្រៀនតាមប្រព័ន្ធឌីជីថលឱ្យមានភាពបត់បែនទៅតាមតម្រូវការជាក់ស្តែងរបស់សិស្ស។ ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីសមត្ថភាពឌីជីថលជួយឱ្យគ្រូបង្រៀនមានភាពជឿជាក់ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា។ ការលើកកម្ពស់គុណវុឌ្ឍិឌីជីថលរបស់គ្រូបង្រៀនគឺជាការត្រៀមលក្ខណៈសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានៅថ្ងៃអនាគត។ គ្រូបង្រៀនត្រូវចេះរបៀបរក្សាទុកទិន្នន័យឱ្យមានសុវត្ថិភាពដើម្បីការពារការបាត់បង់ឯកសារសំខាន់ៗដែលបានខិតខំរៀបចំរួច។ ការអភិវឌ្ឍសមត្ថភាពឌីជីថលគឺជាស្ពានចម្លងគ្រូបង្រៀនទៅកាន់ពិភពនៃចំណេះដឹងដែលគ្មានព្រំដែននិងគ្មានការបញ្ចប់ឡើយ។ ការកំណត់ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនគឺជាវិធានការចាំបាច់ដើម្បីធានាបាននូវគុណភាពអប់រំដែលមានសន្តិភាពនៅទូទាំងប្រទេស។ ស្តង់ដារវិជ្ជាជីវៈជួយឱ្យគ្រូបង្រៀនម្នាក់ៗដឹងពីកម្រិតសមត្ថភាពរបស់ខ្លួននិងចំណុចដែលត្រូវកែលម្អបន្ថែមឱ្យបានកាន់តែល្អ។ ការវាយតម្លៃគ្រូបង្រៀនត្រូវតែធ្វើឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងមានភាពយុត្តិធម៌សម្រាប់គ្រូគ្រប់រូបជានិច្ច។ ចំណេះដឹងវិជ្ជាជីវៈមានន័យថាគ្រូបង្រៀនត្រូវតែយល់ច្បាស់ពីខ្លឹមសារមេរៀននិងកម្មវិធីសិក្សាដែលខ្លួនកំពុងទទួលខុសត្រូវ។ ការអនុវត្តវិជ្ជាជីវៈផ្តោតសំខាន់ទៅលើសមត្ថភាពក្នុងការបង្រៀនសិស្សឱ្យឆាប់យល់និងការបង្កើតបរិយាកាសសិក្សាដែលមានវិន័យ។ ការសិក្សាវិជ្ជាជីវៈរួមមានឥរិយាបថនិងសីលធម៌ក្នុងការបម្រើការងារដែលជាគំរូដ៏ល្អដល់សិស្សានុសិស្សនិងសហការីទាំងអស់។ ការវាយតម្លៃជាទៀងទាត់ជួយឱ្យក្រសួងអប់រំអាចកំណត់បាននូវតម្រូវការបណ្តុះបណ្តាលដែលចាំបាច់សម្រាប់គ្រូបង្រៀនម្នាក់ៗ។ គ្រូបង្រៀនដែលមានគុណភាពត្រូវតែគោរពពេលវេលានិងមានការទទួលខុសត្រូវខ្ពស់ចំពោះការរៀនសូត្ររបស់សិស្សានុសិស្សគ្រប់គ្នា។ ការប្រើប្រាស់ផលប័ត្រការងារគឺជាមធ្យោបាយមួយដ៏ល្អសម្រាប់គ្រូបង្រៀនក្នុងការបង្ហាញពីស្នាដៃនិងការខិតខំប្រឹងប្រែងរបស់ខ្លួន។ ស្តង់ដារគ្រូបង្រៀនកម្ពុជាត្រូវបានរៀបចំឡើងដើម្បីឱ្យស្របតាមស្តង់ដារតំបន់អាស៊ាននិងការវិវត្តនៃវិស័យអប់រំជាសកល។ ការផ្តល់មតិត្រឡប់ពីសំណាក់សិស្សនិងមាតាបិតាគឺជាផ្នែកមួយនៃដំណើរការវាយតម្លៃដើម្បីកែលម្អគុណភាពនៃការបង្រៀនឱ្យកាន់តែល្អ។ គ្រូបង្រៀនត្រូវមានសមត្ថភាពក្នុងការវិភាគលទ្ធផលសិក្សារបស់សិស្សដើម្បីស្វែងរកវិធីសាស្ត្រជួយដល់សិស្សដែលរៀនយឺតជាងគេ។ ការប្តេជ្ញាចិត្តក្នុងការរក្សាស្តង់ដារវិជ្ជាជីវៈគឺជាការបង្ហាញពីមនសិការស្រឡាញ់ជាតិនិងការងារដែលខ្លួនកំពុងប្រកបជារៀងរាល់ថ្ងៃ។ ការវាយតម្លៃមិនមែនធ្វើឡើងដើម្បីរិះគន់នោះទេតែគឺជាការជួយគ្នាទៅវិញទៅមកដើម្បីឱ្យគ្រូបង្រៀនគ្រប់រូបកាន់តែមានសមត្ថភាព។ សីលធម៌វិជ្ជាជីវៈគឺជាឆ្អឹងខ្នងនៃវិជ្ជាជីវៈគ្រូបង្រៀនដែលមិនអាចខ្វះបានក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងអស់ទូទាំងប្រទេស។ គ្រូបង្រៀនត្រូវតែបង្ហាញពីភាពជាអ្នកដឹកនាំក្នុងថ្នាក់រៀនតាមរយៈការសម្របសម្រួលនិងការជំរុញឱ្យសិស្សមានភាពក្លាហានជានិច្ច។ ការកំណត់តួនាទីនិងភារកិច្ចឱ្យបានច្បាស់លាស់ជួយឱ្យគ្រូបង្រៀនអាចបំពេញការងារបានយ៉ាងមានប្រសិទ្ធភាពនិងចំគោលដៅធំៗ។ ការពិភាក្សារវាងនាយកសាលានិងគ្រូបង្រៀនអំពីលទ្ធផលនៃការវាយតម្លៃជួយឱ្យមានការយល់ដឹងពីបញ្ហាប្រឈមនិងដំណោះ ស្រាយរួមគ្នា។ គ្រូបង្រៀនគ្រប់រូបត្រូវមានសមត្ថភាពក្នុងការរៀបចំផែនការបង្រៀនប្រចាំឆ្នាំឱ្យបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសរបស់ក្រសួង។ ការចូលរួមក្នុងសកម្មភាពសង្គមនិងការងារសហគមន៍គឺជាផ្នែកមួយដែលជួយលើកកម្ពស់តម្លៃនិងស្តង់ដារវិជ្ជាជីវៈរបស់គ្រូបង្រៀន។ ការវាយតម្លៃត្រូវតែមានការចូលរួមពីមិត្តរួមការងារដើម្បីឱ្យមានការដោះដូរយោបល់និងការរៀនសូត្រពីគ្នាទៅវិញទៅមកឱ្យបានច្រើន។ គ្រូបង្រៀនដែលទទួលបានលទ្ធផលនៃការវាយតម្លៃល្អគួរតែត្រូវបានលើកទឹកចិត្តតាមរយៈការផ្តល់ប័ណ្ណសរសើរឬរង្វាន់លើកទឹកចិត្ត។ ការគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនគឺជាមូលដ្ឋានគ្រឹះដំបូងនៃស្តង់ដារវិជ្ជាជីវៈដែលគ្រូគ្រប់រូបត្រូវតែអនុវត្ត។ គ្រូបង្រៀនត្រូវមានសមត្ថភាពក្នុងការច្នៃប្រឌិតសម្ភារៈឧបទេសពីធនធានដែលមាននៅក្នុងមូលដ្ឋានដើម្បីបម្រើឱ្យការបង្រៀនកាន់តែល្អ។ ការយល់ដឹងពីសិទ្ធិកុមារនិងការការពារកុមារក្នុងសាលារៀនគឺជាកាតព្វកិច្ចចម្បងដែលស្ថិតក្នុងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន។ ការវាយតម្លៃគុណភាពគ្រូត្រូវតែធ្វើឡើងដោយមានតម្លាភាពនិងសុចរិតភាពបំផុតដើម្បីរក្សាបាននូវទំនុកចិត្តពីសំណាក់គ្រូបង្រៀន។ គ្រូបង្រៀនត្រូវចេះប្រើប្រាស់ភាសាឱ្យបានសមរម្យនិងមានសុជីវធម៌ខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយសិស្សានុសិស្សនិងមិត្តរួមការងារ។ ការរក្សានូវគុណសម្បត្តិនិងសមត្ថភាពឱ្យបានខ្ពង់ខ្ពស់គឺជាកិត្តិយសរបស់គ្រូបង្រៀននិងគ្រួសារក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។ ស្តង់ដារវិជ្ជាជីវៈនឹងជួយឱ្យវិជ្ជាជីវៈគ្រូបង្រៀនកាន់តែមានតម្លៃនិងមានការទទួលស្គាល់កាន់តែខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ការបណ្តុះបណ្តាលស្តីពីស្តង់ដារវិជ្ជាជីវៈជួយឱ្យគ្រូបង្រៀនយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកអប់រំដ៏ល្អម្នាក់។ ការលើកទឹកចិត្តនិងការគាំទ្រជីវភាពរបស់គ្រូបង្រៀនគឺជាកត្តាសំខាន់បំផុតដើម្បីឱ្យពួកគាត់មានចិត្តចង់បម្រើការងារឱ្យកាន់តែល្អ។ ការបង្កើនប្រាក់បៀវត្សជាបន្តបន្ទាប់ជួយឱ្យគ្រូបង្រៀនអាចយកចិត្តទុកដាក់លើការបង្រៀនបានពេញលេញដោយមិនបារម្ភពីជីវភាពពេក។ ការផ្តល់អាហារូបករណ៍ដល់គ្រូបង្រៀនឱ្យទៅបន្តការសិក្សានៅក្រៅប្រទេសគឺជាការវិនិយោគលើធនធានមនុស្សដែលមានតម្លៃខ្ពង់ខ្ពស់។ ការបង្កើតបរិយាកាសការងារដែលប្រកបដោយភាពសុខដុមរមនានៅក្នុងសាលារៀនជួយឱ្យគ្រូបង្រៀនមានកម្លាំងចិត្តក្នុងកិច្ចការបង្រៀន។ ការផ្តល់ធានារ៉ាប់រងសុខភាពនិងការពិនិត្យសុខភាពជាប្រចាំជួយឱ្យគ្រូបង្រៀនមានសុខភាពល្អនិងអាចបង្រៀនបានយ៉ាងទៀងទាត់។ ការផ្តល់ផ្ទះសម្រាកឬកន្លែងស្នាក់នៅសមរម្យសម្រាប់គ្រូបង្រៀនដែលទៅបង្រៀននៅតំបន់ដាច់ស្រយាលគឺជាការគាំទ្រដ៏ចាំបាច់បំផុត។ ការលើកទឹកចិត្តតាមរយៈការដំឡើងឋានន្តរស័ក្តិឱ្យបានត្រឹមត្រូវតាមសមត្ថភាពជួយឱ្យគ្រូបង្រៀនមានការប្រកួតប្រជែងជាវិជ្ជមាន។ ការរៀបចំកម្មវិធីជួបជុំនិងដំណើរកម្សាន្តសម្រាប់គ្រូបង្រៀនជួយឱ្យពួកគាត់មានភាពស្និទ្ធស្នាលនិងកាត់បន្ថយភាពតានតឹងពីការងារ។ ការផ្តល់រង្វាន់គ្រូបង្រៀនល្អជារៀងរាល់ឆ្នាំគឺជាការទទួលស្គាល់នូវគុណបំណាច់របស់គ្រូបង្រៀនដែលបានខិតខំប្រឹងប្រែងកន្លងមក។ ការគាំទ្រផ្នែកស្មារតីពីសំណាក់ថ្នាក់ដឹកនាំគ្រប់កម្រិតជួយឱ្យគ្រូបង្រៀនមានអារម្មណ៍ថាខ្លួនត្រូវបានគេផ្តល់តម្លៃនិងការយកចិត្តទុកដាក់។ ការបង្កើតមូលនិធិសម្រាប់ជួយដល់គ្រូបង្រៀនដែលជួបការលំបាកក្នុងជីវិតគឺជាសកម្មភាពមនុស្សធម៌ដែលគួរតែត្រូវបានលើកទឹកចិត្តខ្លាំង។ ការផ្តល់ឱកាសឱ្យគ្រូបង្រៀនបានចូលរួមក្នុងកិច្ចការសម្រេចចិត្តក្នុងសាលារៀនជួយឱ្យពួកគាត់មានអារម្មណ៍ថាខ្លួនជាម្ចាស់ការងារ។ ការកាត់បន្ថយការងាររដ្ឋបាលដែលមិនចាំបាច់ជួយឱ្យគ្រូបង្រៀនមានពេលវេលាកាន់តែច្រើនសម្រាប់រៀបចំមេរៀននិងការបង្រៀនសិស្ស។ ការផ្តល់សេវាពិគ្រោះយោបល់ផ្នែកផ្លូវចិត្តសម្រាប់គ្រូបង្រៀនជួយឱ្យពួកគាត់អាចដោះស្រាយបញ្ហាតានតឹងដែលកើតចេញពី ការងារនិងជីវិត។ ការរៀបចំឱ្យមានអាហារថ្ងៃត្រង់សមរម្យនៅក្នុងសាលារៀនជួយឱ្យគ្រូបង្រៀនមានសុខភាពល្អនិងមានកម្លាំងគ្រប់គ្រាន់ក្នុងការបង្រៀន។ ការផ្តល់កម្ចីដែលមានការប្រាក់ទាបសម្រាប់គ្រូបង្រៀនដើម្បីសង់ផ្ទះឬទិញមធ្យោបាយធ្វើដំណើរគឺជាការគាំទ្រផ្នែកសេដ្ឋកិច្ចដ៏សំខាន់។ ការបង្កើតសមាគមគ្រូបង្រៀនដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់គ្រូបង្រៀនជួយឱ្យពួកគាត់មានភាពកក់ក្តៅក្នុងចិត្ត។ ការលើកទឹកចិត្តឱ្យមានការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវរបស់គ្រូបង្រៀនជួយលើកកម្ពស់កិត្តិយសនិងកម្រិតវិទ្យាសាស្ត្ររបស់គ្រូ។ ការផ្តល់ការឈប់សម្រាកឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជួយឱ្យគ្រូបង្រៀនមានពេលវេលាសម្រាប់មើលថែគ្រួសារនិងបំប៉នសុខភាពខ្លួន។ ការបង្កើតបរិយាកាសការងារដែលគ្មានការរើសអើងនិងការបៀតបៀនគ្រប់រូបភាពជួយឱ្យគ្រូបង្រៀនមានសេចក្តីសុខក្នុងការ បំពេញការងារ។ ការផ្តល់ឧបករណ៍បច្ចេកវិទ្យាដូចជាកុំព្យូទ័រយួរដៃដល់គ្រូបង្រៀនគឺជាការគាំទ្រដល់ការបង្រៀនឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ ការតភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃនៅក្នុងសាលារៀនសម្រាប់គ្រូបង្រៀនជួយសម្រួលដល់ការសិក្សាស្រាវជ្រាវនិងការរៀបចំមេរៀន។ ការរៀបចំឱ្យមានការប្រកួតប្រជែងកីឡានិងសិល្បៈក្នុងចំណោមគ្រូបង្រៀនជួយឱ្យមានសុខភាពមាំមួននិងភាពសប្បាយរីករាយក្នុងសាលា។ ការផ្តល់ឱកាសឱ្យគ្រូបង្រៀនមានមតិយោបល់ក្នុងការកែលម្អកម្មវិធីសិក្សាជាតិជួយឱ្យពួកគាត់មានមោទនភាពចំពោះវិជ្ជាជីវៈខ្លួន។ ការបង្កើនប្រាក់បំណាច់មុខងារនិងការលើកទឹកចិត្តតាមតំបន់លំបាកគឺជាយុត្តិធម៌សម្រាប់គ្រូបង្រៀនដែលលះបង់កម្លាំងកាយចិត្តខ្លាំង។ ការផ្តល់ឯកសណ្ឋានគ្រូបង្រៀនឱ្យបានសមរម្យនិងស្អាតបាតជួយលើកកម្ពស់សោភ័ណភាពនិងតម្លៃរបស់គ្រូបង្រៀនក្នុងក្រសែភ្នែកសង្គម។ ការយកចិត្តទុកដាក់លើសុខុមាលភាពរបស់គ្រូបង្រៀនគឺជាគន្លឹះនៃភាពជោគជ័យនៃការអនុវត្តគោលនយោបាយអប់រំនៅកម្ពុជាជានិច្ច។ គ្រូបង្រៀនដែលមានក្តីសុខក្នុងជីវិតនឹងបញ្ចេញសមត្ថភាពនិងក្តីស្រឡាញ់ដល់សិស្សានុសិស្សបានយ៉ាងពេញលេញនិងមានប្រសិទ្ធភាព។ ការលើកទឹកចិត្តគ្រូបង្រៀនមិនមែនមានតែផ្នែកសម្ភារៈនោះទេតែការផ្តល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរគឺជាអ្វីដែលគ្រូគ្រប់រូបចង់បាន។ ការវិនិយោគលើជីវភាពគ្រូបង្រៀនគឺជាការវិនិយោគលើគុណភាពនៃធនធានមនុស្សដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិ នៅពេលអនាគត។ សរុបមកវិញការបណ្តុះបណ្តាលនិងការលើកកម្ពស់គុណភាពគ្រូបង្រៀនគឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។